Google Translate គឺជាឧបករណ៍ដ៏ងាយស្រួល និងមានប្រយោជន៍សម្រាប់និស្សិតខ្មែរក្នុងការបកប្រែភាសាអង់គ្លេស។ វាជួយសម្រួលក្នុងការរកអត្ថន័យពាក្យភាសាអង់គ្លេសបានយ៉ាងរហ័ស ធ្វើឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។ នៅក្នុងសង្គមកម្ពុជា សិស្សនិស្សិត គ្រូបង្រៀន និងមនុស្សជាច្រើន បានប្រើប្រាស់ Googleក្នុងការបកប្រែ ជាឧបករណ៍សំខាន់មួយក្នុងការសិក្សា និងទំនាក់ទំនងជាភាសាផ្សេង។ វាមិនត្រឹមតែអាចបកប្រែបានច្រើនភាសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសម្រួលដល់សិស្សដែលចង់បើកទូលាយចំណេះដឹងក្រៅពីភាសាអង់គ្លេសផងដែរ។ កម្មវិធីនេះក៏ជាជំនួយក្នុងការសរសេរ និងរៀបអត្ថបទផងដែរ ដោយជួយសិស្សកែពាក្យ និងពង្រឹងការសរសេរភាសាបរទេស។ Google Translate ផ្តល់ជម្រើសសំឡេង និងសំដីរួមជាមួយអត្ថបទ ដែលជាអត្ថប្រយោជន៍បន្ថែមមួយទៀត។ និស្សិតអាចប្រើវាដើម្បីសរសេរផ្សាយក្នុងបណ្ដាញសង្គមជាភាសាអង់គ្លេសបានយ៉ាងងាយស្រួល។ វាក៏កំពុងរីកចម្រើនក្នុងបរិបទអប់រំនៅកម្ពុជា ហើយមនុស្សគ្រប់វ័យនៅកម្ពុជា ប្រើវាសម្រាប់បកប្រែឯកសារនានា។ Google Translate បានជួយដល់ការបង្រៀនពាក្យថ្មីៗប្រចាំថ្ងៃឲ្យនិស្សិតភាគច្រើន ហើយថែមទាំងត្រូវបានគ្រូខ្លះណែនាំឱ្យប្រើសម្រាប់ការសិក្សាទៀតផង។ វាបានជួយដល់ការបង្រៀនពាក្យថ្មីៗប្រចាំថ្ងៃឲ្យនិស្សិតភាគច្រើន។ Google Translate ក៏ជួយមនុស្សមានការងារជាមួយបរទេស ហើយជាជម្រើសសំខាន់សម្រាប់អ្នករស់នៅតំបន់ជនបទដែលគ្មានគ្រូបង្រៀនភាសា។ ការសិក្សាភាសាអាចទទួលបានផលល្អបើយើងចេះប្រើឧបករណ៍នេះជាឧបករណ៍ជំនួយ។ ការប្រើវាដើម្បីយល់អត្ថន័យអាចជួយសិស្សកាន់តែឆ្លាត។ កម្មវិធីនេះងាយស្រួលប្រើប្រាស់ អ្នកណាក៏អាចប្រើបានតាមទូរសព្ទ ឬកុំព្យូទ័រ ហើយអាចបកប្រែបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំអ្នកបកប្រែ។ វាជួយសម្រួលការសិក្សាឯកសារ ដោយជួយស្វែងយល់អត្ថន័យឯកសារផ្ទាល់ខ្លួន ឬក្នុងថ្នាក់រៀន។ ជាជំនួយការសំរាប់ការសរសេរ និងការបកប្រែឯកសារទៅភាសាផ្សេងៗ អាចប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប៉ុន្តែត្រូវមានអ៊ីនធឺណេត។ វាជួយអោយអ្នករៀនមានភាពជឿជាក់ក្នុងការសរសេរ ឬនិយាយជាភាសាអង់គ្លេស ហើយអាចជួយកែសម្រួលវេយ្យាករណ៍នៅក្នុងអត្ថបទបានទៀតផង។ ប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តែប៉ុន្តែត្រូវមានអ៊ីនធឺណេត។ ទោះជាយ៉ាងណា ការប្រើប្រាស់នេះក៏មានទាំងអត្ថប្រយោជន៍ និងគ្រោះថ្នាក់ដែលត្រូវយកចិត្តទុកដាក់ផងដែរ។ ការមិនត្រួតពិនិត្យឡើងវិញអាចបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធ កំហុសវេយ្យាករណ៍ ឬការប្រើពាក្យមិនត្រឹមត្រូវ ពាក្យស្លោក ឬសំដីប្រជាប្រិយជាភាសាខ្មែរ មិនអាចបកប្រែបានត្រឹមត្រូវជានិច្ច ហើយវាក៏មិនអាចប្រើបានសមស្របក្នុងការសរសេរសំណេរផ្លូវការឡើយ។ បញ្ហាកើតឡើងមិនមែនដោយ Google Translate តែមួយមុខនោះទេ ប៉ុន្តែដោយរបៀបប្រើប្រាស់។ Translate ដោយគ្មានការណែនាំអាចនាំឲ្យមានការយល់ច្រឡំក្នុងអត្ថន័យ។ វាមិនអាចជំនួសការអាន ស្ដាប់ និយាយ និងសរសេរដោយខ្លួនឯងបានទេ។ ការប្រើ Google Translate ច្រើនពេកអាចបណ្ដាលឲ្យសិស្ស ខ្សោយក្នុងការសរសេរដោយខ្លួនឯង និងខកខានការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន។